ការបណ្តុះបណ្តាលជំនាញកែសម្ផស្ស និងសម្អាងការមានសារៈសំខាន់ណាស់សម្រាប់ស្ត្រី ព្រោះវាជាមូលដ្ឋានគ្រឹះក្នុងការកសាងអនាគតដ៏ល្អប្រសើរមួយ។ ជំនាញនេះមិនត្រឹមតែជួយឱ្យស្ត្រីមានចំណេះដឹង និងសមត្ថភាពជាក់លាក់ប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសក្នុងការបង្កើតការងារផ្ទាល់ខ្លួន និងរកចំណូលបានសមរម្យ។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ ស្ត្រីអាចបង្កើនចំណេះដឹង និងទំនុកចិត្តលើខ្លួនឯង ព្រមទាំងបង្កើតមុខរបរផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកក្នុងសេដ្ឋកិច្ចគ្រួសារ។ ជាការពិតណាស់ ការបណ្តុះបណ្តាលជំនាញកែសម្ផស្សផ្តល់សារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើនចំណេះដឹង និងទំនុកចិត្តលើខ្លួនឯងសម្រាប់ស្ត្រី។ ជំនាញនេះមិនត្រឹមតែជាចំណេះដឹងបច្ចេកទេសប៉ុណ្ណោះទេ ថែមទាំងជាជំនាញដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់គុណតម្លៃរបស់ស្ត្រីផងដែរ។ នៅពេលស្ត្រីទទួលបានជំនាញច្បាស់លាស់មួយដូចជា ការផាត់មុខ ធ្វើសក់ ពួកគេនឹងមានភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំង។ ជំនឿចិត្តនេះកើតចេញពីសមត្ថភាពផ្ទាល់ខ្លួនក្នុងការបង្កើតស្នាដៃ និងផ្តល់សេវាកម្មប្រកបដោយគុណភាពដល់អតិថិជន។ លើសពីនេះ ជំនាញនេះក៏បើកឱកាសឱ្យពួកគេអាចប្រកបអាជីវកម្មផ្ទាល់ខ្លួនដោយជោគជ័យ។ ការបើកហាងកែសម្ផស្ស ឬទទួលធ្វើសម្អាងការដោយខ្លួនឯង គឺជាការបង្ហាញពីសមត្ថភាព និងភាពម្ចាស់ការរបស់ពួកគេ។ ភាពជោគជ័យក្នុងអាជីវកម្មមិនត្រឹមតែជួយឱ្យពួកគេមានចំណូលសមរម្យប៉ុណ្ណោះទេ ថែមទាំងជួយឱ្យពួកគេមានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ និងអាចចូលរួមចំណែកក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមផងដែរ។ ការបណ្ដុះបណ្ដាលជំនាញកែសម្ផស្ស និងសម្អាងការពិតជាផ្តល់ឱកាសដ៏ល្អសម្រាប់ស្ត្រីក្នុងការបង្កើតមុខរបរផ្ទាល់ខ្លួន និងសម្រេចបាននូវឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ។ បន្ទាប់ពីបញ្ចប់វគ្គសិក្សា ស្ត្រីមានលទ្ធភាពខ្ពស់ក្នុងការបើកហាងកែសម្ផស្សតូចមួយ និងទទួលធ្វើសម្អាងការតាមផ្ទះជាដើម។ ពួកគេអាចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនដោយបើកហាងកែសម្ផស្សខ្នាតតូចនៅផ្ទះ ឬជួលកន្លែងសមរម្យមួយ។ នេះមិនត្រឹមតែជាប្រភពចំណូលដ៏សំខាន់ទេ ប៉ុន្តែថែមទាំងជួយបង្កើតការងារសម្រាប់អ្នកដទៃផងដែរ។ ការផ្ដល់សេវាកម្មសម្អាងការតាមផ្ទះក៏ជាជម្រើសដ៏ពេញនិយមមួយដែរ។ ស្ត្រីអាចធ្វើការដោយខ្លួនឯង ដោយមិនចាំបាច់មានដើមទុនច្រើនដើម្បីជួលកន្លែងនោះទេ។ ពួកគេអាចទទួលការកក់ទុកសម្រាប់ពិធីផ្សេងៗដូចជាពិធីរៀបអាពាហ៍ពិពាហ៍ ឬពិធីជប់លៀងនានា ដែលជាប្រភពចំណូលដ៏មានស្ថិរភាព។ ជំនាញនេះបានប្រែក្លាយស្ត្រីពីអ្នកពឹងផ្អែកឲ្យទៅជាម្ចាស់ការលើខ្លួនឯង ដែលជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅក្នុងគ្រួសារ។ ចំណូលដែលទទួលបានពីជំនាញនេះអាចជួយស្ត្រីឱ្យក្លាយជាបង្គោលមួយដ៏រឹងមាំសម្រាប់គ្រួសារ។ ជំនួសឱ្យការពឹងផ្អែកលើចំណូលតែមួយមុខពីស្វាមី ស្ត្រីក៏អាចរកចំណូលបានដោយខ្លួនឯងផងដែរ។ ចំណូលដែលរកបានអាចយកទៅប្រើប្រាស់សម្រាប់ការចំណាយប្រចាំថ្ងៃរបស់គ្រួសារដូចជា ការទិញម្ហូបអាហារ បង់ថ្លៃទឹកភ្លើង និងផ្គត់ផ្គង់តម្រូវការចាំបាច់ផ្សេងៗ។ ស្ត្រីក៏អាចផ្តល់ឱកាសអប់រំកាន់តែប្រសើរសម្រាប់កូនៗរបស់ពួកគេដូចជាការជូនកូនទៅរៀននៅសាលាល្អៗ ឬទិញសម្ភារៈសិក្សាគ្រប់គ្រាន់។ ក្រៅពីនេះ ស្ត្រីក៏មានលទ្ធភាពធ្វើការសម្រេចចិត្តក្នុងគ្រួសារកាន់តែច្រើន និងទទួលបានការគោរពពីសមាជិកគ្រួសារ និងសង្គមជុំវិញ។ នេះជួយជំរុញសមភាពយេនឌ័រ និងផ្តល់តម្លៃដល់ស្ត្រីកាន់តែខ្ពស់។ វាថែមទាំងជួយពង្រឹងគ្រឹះគ្រួសារទាំងមូលឱ្យកាន់តែរឹងមាំ និងមានការអភិវឌ្ឍន៍ផងដែរ។ ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលជំនាញកែសម្ផស្សត្រូវបានរៀបចំឡើងដោយមានលក្ខណៈបច្ចេកទេស និងផ្តោតលើការអនុវត្តជាក់ស្តែង ដើម្បីធានាថាសិក្ខាកាមមានជំនាញពេញលេញបន្ទាប់ពីបញ្ចប់ការសិក្សា។ វគ្គសិក្សានេះច្រើនផ្តោតលើចំណុចសំខាន់ៗដូចជា ការសម្អាត និងថែរក្សាមុខ ការកាត់ និងធ្វើម៉ូដសក់ ការផាត់មុខ ការសម្អាត និងលាបក្រចក។ ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងជំនាញយ៉ាងស៊ីជម្រៅអំពីការសម្អាត និងថែរក្សាមុខ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អ្នកជំនាញផ្នែកកែសម្ផស្ស។ វគ្គនេះផ្តោតលើការបង្រៀននូវបច្ចេកទេសសំខាន់ៗដូចជា វិធីសាស្ត្រសម្អាតស្បែកមុខ ការម៉ាស្សាមុខ និងការប្រើប្រាស់ផលិតផលថែរក្សាស្បែក។ វិធីសាស្ត្រសម្អាតស្បែកមុខ គឺសំដៅលើការសម្អាតស្បែកមុខឱ្យបានត្រឹមត្រូវ ដើម្បីកម្ចាត់ធូលីដី ជាតិខ្លាញ់ និងកោសិកាស្បែកដែលងាប់ចេញពីផ្ទៃមុខ។ ការម៉ាស្សាមុខ ជាបច្ចេកទេសម៉ាស្សា ដើម្បីបង្កើនចលនាឈាមរត់ ជួយឱ្យស្បែកមុខភ្លឺថ្លា និងកាត់បន្ថយភាពជ្រីវជ្រួញ។ ការប្រើប្រាស់ផលិតផលថែរក្សាស្បែក ជារបៀបជ្រើសរើស និងប្រើប្រាស់ផលិតផលថែរក្សាស្បែកឱ្យបានត្រឹមត្រូវទៅតាមប្រភេទស្បែកនីមួយៗ។ ជំនាញទាំងនេះជួយឱ្យសិក្ខាកាមអាចផ្តល់សេវាកម្មប្រកបដោយគុណភាព និងទំនុកចិត្តដល់អតិថិជនផងដែរ។ ក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានជំនាញច្បាស់លាស់អំពីការកាត់ និងធ្វើម៉ូដសក់ ដែលជាផ្នែកដ៏សំខាន់មួយនៃវិស័យកែសម្ផស្ស។ វគ្គនេះផ្តោតជាសំខាន់លើការបង្រៀននូវបច្ចេកទេសជាក់ស្តែងដូចជា បច្ចេកទេសកាត់សក់ ការលាបពណ៌សក់ និងបច្ចេកទេសអ៊ុតសក់។ បច្ចេកទេសកាត់សក់ ក៏ជារបៀបកាត់សក់តាមម៉ូដទាន់សម័យ និងម៉ូដបុរាណ សម្រាប់ទាំងបុរស និងស្ត្រី។ ជំនាញនេះ រួមមានការប្រើប្រាស់ឧបករណ៍កាត់សក់ឱ្យបានត្រឹមត្រូវ និងការកំណត់រូបរាងសក់តាមទម្រង់មុខរបស់អតិថិជន។ ការលាបពណ៌សក់ ជារបៀបជ្រើសរើសពណ៌សក់ឱ្យសមស្របតាមម៉ូដ និងស្បែកមុខរបស់អតិថិជន។ សិក្ខាកាមក៏នឹងរៀនពីបច្ចេកទេសលាយពណ៌ និងវិធីសាស្រ្តការពារសក់ពីការខូចខាតផងដែរ។ វិធីសាស្រ្តអ៊ុតសក់ឱ្យត្រង់ ឬរួញតាមតម្រូវការរបស់អតិថិជន ដោយប្រើប្រាស់ឧបករណ៍ និងផលិតផលត្រឹមត្រូវដើម្បីរក្សាគុណភាពសក់។ តាមរយៈការបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងមានសមត្ថភាពអាចផ្តល់សេវាកម្មកាត់សក់ប្រកបដោយវិជ្ជាជីវៈ និងអាចបំពេញតម្រូវការទីផ្សារបានយ៉ាងល្អ។ វគ្គសិក្សាផាត់មុខ ផ្តល់ឱកាសឱ្យសិក្ខាកាមរៀនសូត្រពីបច្ចេកទេសផាត់មុខដ៏សម្បូរបែប។ ខ្លឹមសារសំខាន់ៗរួមមាន ការផាត់មុខបែបធម្មជាតិ ផាត់មុខកូនក្រមុំ ផាត់មុខសម្រាប់ពិធីជប់លៀង និងថតរូប។ ផាត់មុខបែបធម្មជាតិ ជារបៀបផាត់មុខស្រាលៗដើម្បីបង្កើនភាពស្រស់ស្អាតតាមបែបធម្មជាតិ សម្រាប់ជីវភាពប្រចាំថ្ងៃ ឬទៅធ្វើការ។ ផាត់មុខកូនក្រមុំ ជាបច្ចេកទេសផាត់មុខប្រកបដោយភាពប្រណិត និងជាប់បានយូរ ដើម្បីធ្វើឱ្យកូនក្រមុំមើលទៅស្រស់ស្អាតបំផុតនៅថ្ងៃមង្គលការរបស់ពួកគេ។ ការផាត់មុខសម្រាប់ពិធីជប់លៀង និងថតរូប ជារបៀបផាត់មុខដែលមើលទៅទាក់ទាញ និងស្រស់ស្អាតនៅក្រោមពន្លឺភ្លើង ឬពេលថតរូប។ វគ្គសិក្សានេះនឹងបង្រៀនសិក្ខាកាមនូវជំនាញចាំបាច់ក្នុងការសម្អាត និងលាបក្រចកប្រកបដោយអនាម័យ និងគុណភាព។ ខ្លឹមសារនៃវគ្គនេះផ្តោតលើចំណុចសំខាន់ៗដូចជា វិធីសាស្រ្តសម្អាតក្រចក ការរៀបចំក្រចក និងការលាបក្រចក។ ការរៀនពីរបៀបសម្អាតក្រចក និងស្បែកជុំវិញក្រចកឱ្យបានស្អាត ហើយថែមទាំងមានអនាម័យត្រឹមត្រូវ ដើម្បីបង្ការការឆ្លងមេរោគ។ វាជាការរៀបចំក្រចកឱ្យមានរាងស្អាត និងស័ក្តិសមតាមចំណូលចិត្តរបស់អតិថិជន។ ក្នុងវិស័យបណ្ដុះបណ្ដាលជំនាញកែសម្ផស្ស និងសម្អាងការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើរតួនាទីជាសសរទ្រូងដ៏សំខាន់។ តួនាទីចម្បងរបស់ក្រសួងរួមមាន រៀបចំគោលនយោបាយ និងស្តង់ដារគុណភាព ផ្តល់ការទទួលស្គាល់ជាផ្លូវការ ត្រួតពិនិត្យ និងវាយតម្លៃ។ ក្រសួងមានភារកិច្ចកំណត់គោលនយោបាយ និងស្តង់ដារគុណភាពសម្រាប់ការបណ្ដុះបណ្ដាល។ នេះធានាថាវគ្គសិក្សាទាំងអស់មានគុណភាពខ្ពស់ និងអាចបំពេញតាមតម្រូវការទីផ្សារ។ ក្រសួងត្រួតពិនិត្យ និងផ្តល់ការទទួលស្គាល់ជាផ្លូវការដល់គ្រឹះស្ថានបណ្ដុះបណ្ដាលនានា។ ការទទួលស្គាល់នេះធ្វើឱ្យសិស្សមានទំនុកចិត្តលើគុណភាពនៃការសិក្សា និងទទួលបានសញ្ញាបត្រដែលអាចប្រើប្រាស់បាន។ ក្រសួងមានតួនាទីក្នុងការត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលនៃការបណ្ដុះបណ្ដាល។ នេះជួយឱ្យពួកគេអាចកែលម្អកម្មវិធីសិក្សា និងធានាថាអ្វីដែលបានបង្រៀនគឺស្របទៅនឹងការអនុវត្តជាក់ស្តែង។ តាមរយៈតួនាទីទាំងនេះ ក្រសួងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពនៃការអប់រំវិជ្ជាជីវៈ និងជំរុញឱ្យមានការអភិវឌ្ឍធនធានមនុស្ស។ អង្គការក្រៅរដ្ឋាភិបាលដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញចន្លោះប្រហោងនៃសេវាសាធារណៈ ហើយពួកគេផ្តល់ការគាំទ្រដល់ស្ត្រីដែលងាយរងគ្រោះនៅក្នុងប្រទេសកម្ពុជា។ តួនាទីសំខាន់ៗរបស់អង្គការក្រៅរដ្ឋាភិបាលក្នុងការបណ្ដុះបណ្ដាលជំនាញកែសម្ផស្សរួមមាន ផ្តល់វគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ ឬតម្លៃទាប ផ្តល់ជំនួយផ្នែកសម្ភារៈ និងឧបករណ៍ការងារ។ អង្គការក្រៅរដ្ឋាភិបាលជាច្រើនបានរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញកែសម្ផស្ស និងសម្អាងការដោយឥតគិតថ្លៃ ឬក្នុងតម្លៃសមរម្យសម្រាប់ស្ត្រីនៅតាមសហគមន៍ជនបទ ឬទីក្រុង។ គោលបំណងគឺដើម្បីផ្តល់ឱកាសដល់ស្ត្រីទាំងនោះឱ្យទទួលបានជំនាញវិជ្ជាជីវៈជាក់លាក់មួយដោយមិនចាំបាច់មានការចំណាយច្រើន។ អង្គការទាំងនេះក៏អាចផ្តល់សម្ភារៈ និងឧបករណ៍មួយចំនួនសម្រាប់ប្រើប្រាស់ក្នុងវគ្គសិក្សា ឬផ្តល់ជាដើមទុនដំបូងដល់សិស្សដែលបានបញ្ចប់ការសិក្សា ដើម្បីឱ្យពួកគេអាចចាប់ផ្តើមអាជីវកម្មតូចតាចផ្ទាល់ខ្លួនបាន។ អង្គការក្រៅរដ្ឋាភិបាលក៏បានសហការជាមួយវិស័យឯកជន ដើម្បីស្វែងរកកន្លែងកម្មសិក្សា ឬការងារសម្រាប់សិស្សដែលបានបញ្ចប់វគ្គសិក្សា ដែលជួយឱ្យពួកគេអាចយកជំនាញដែលបានរៀនទៅអនុវត្ត និងទទួលបានប្រាក់ចំណូល។ វិស័យឯកជនដើរតួនាទីជាកត្តាដ៏សំខាន់ក្នុងការជំរុញ និងទ្រទ្រង់ការបណ្តុះបណ្តាលជំនាញកែសម្ផស្ស។ ពួកគេមិនត្រឹមតែជាអ្នកផ្តល់សេវាបណ្តុះបណ្តាលប៉ុណ្ណោះទេ ថែមទាំងជាអ្នកប្រើប្រាស់កម្លាំងពលកម្មផ្ទាល់ផងដែរ។ តួនាទីសំខាន់ៗរបស់វិស័យឯកជនរួមមាន ផ្តល់ឱកាសកម្មសិក្សា ការងារ ការសហការជាមួយរដ្ឋាភិបាល និងលើកកម្ពស់គុណភាព។ ហាងកែសម្ផស្ស ឬហាងសម្អាងការអាចទទួលសិស្សឱ្យចូលកម្មសិក្សាដើម្បីអនុវត្តជំនាញដែលបានរៀន និងផ្តល់ឱកាសការងារដល់អ្នកដែលមានសមត្ថភាពក្រោយពេលបញ្ចប់ការសិក្សា។ ម្ចាស់អាជីវកម្មអាចសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីរៀបចំកម្មវិធីសិក្សាឱ្យស្របតាមតម្រូវការជាក់ស្តែងរបស់ទីផ្សារ។ នេះជួយធានាថាជំនាញដែលបានបង្រៀនគឺពិតជាអាចយកទៅប្រកបរបរបាន។ វិស័យឯកជនបានរួមចំណែកក្នុងការអភិវឌ្ឍគុណភាពបណ្តុះបណ្តាលតាមរយៈការផ្តល់បទពិសោធន៍ និងបច្ចេកទេសថ្មីៗដែលទាន់សម័យទៅតាមនិន្នាការនៃឧស្សាហកម្មកែសម្ផស្ស។ ភាពជាដៃគូរវាងវិស័យឯកជន និងរដ្ឋាភិបាលបានធ្វើឱ្យប្រព័ន្ធបណ្តុះបណ្តាលមានភាពរឹងមាំ និងអាចផ្តល់ឱកាសការងារដល់ស្ត្រីបានយ៉ាងទូលំទូលាយ។ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងនេះបានធ្វើឱ្យវិស័យបណ្តុះបណ្តាលជំនាញកែសម្ផស្ស និងសម្អាងការមានការរីកចម្រើនជាខ្លាំង។